ការដាក់បញ្ចូលបច្ចេកទេសជនជាតិដើមភាគតិចទៅក្នុងកម្មវិធីសិក្សា គឺជាជំហានដ៏សំខាន់មួយក្នុងការអភិរក្ស និងលើកកម្ពស់តម្លៃវប្បធម៌របស់ប្រទេសកម្ពុជាដែលមានភាពសម្បូរបែប។ ឧទាហរណ៍ដូចជា ការត្បាញរបស់ជនជាតិព្នង គឺមិនមែនត្រឹមតែជាជំនាញសិល្បៈមួយប៉ុណ្ណោះទេ។ ប៉ុន្តែវាក៏ជាកេរដំណែលតំណាងអត្តសញ្ញាណ ជំនឿ និងប្រវត្តិសាស្ត្ររបស់ពួកគេផងដែរ។ ការត្បាញរបស់ជនជាតិព្នងមិនមែនត្រឹមតែជាជំនាញសិល្បៈមួយនោះទេ។ ប៉ុន្តែវាគឺជាកញ្ចក់ឆ្លុះបញ្ចាំងពីជីវិត អត្តសញ្ញាណ ជំនឿ និងប្រវត្តិសាស្ត្ររបស់ពួកគេ។ ក្រណាត់ត្បាញនីមួយៗផ្ទុកនូវរឿងនិទានបន្សល់ពីដូនតា ដែលបានរៀបរាប់តាមរយៈលំនាំ ពណ៌ និងរចនាសម្ព័ន្ធប្លែកៗ។ លំនាំទាំងនោះជាទូទៅមានលក្ខណៈធម្មជាតិ ដូចជា រូបសត្វស្លាប កូនដំរី ដើមឈើ ឬភ្នំ ដែលបង្ហាញពីទំនាក់ទំនងយ៉ាងជិតស្និទ្ធរបស់ពួកគេជាមួយធម្មជាតិ។ ពណ៌ដែលប្រើប្រាស់ភាគច្រើនក៏បានមកពីវត្ថុធាតុធម្មជាតិដែរ ដូចជា សំបកឈើ ស្លឹកឈើ និងឬសរុក្ខជាតិ ដែលបញ្ជាក់ពីការរស់នៅប្រកបដោយនិរន្តរភាពរបស់ពួកគេ។ ការត្បាញក៏ជាការបង្ហាញពីសេចក្តីជំនឿ និងពិធីសាសនាផងដែរ។ ដោយក្រណាត់ខ្លះត្រូវបានត្បាញឡើងសម្រាប់ប្រើប្រាស់ក្នុងពិធីបុណ្យប្រពៃណីរបស់ពួកគេ។ តាមរយៈការត្បាញ សិល្បករព្នងបានថែរក្សានូវចំណេះដឹងបុរាណនិងតម្លៃវប្បធម៌ដែលមិនអាចកាត់ថ្លៃបាន។ ក្រណាត់ត្បាញទាំងនោះក៏ជាភស្តុតាងរស់រវើកបង្ហាញពីភាពប៉ិនប្រសប់និងការច្នៃប្រឌិតរបស់ពួកគេ។ ដូច្នេះ ការត្បាញមិនមែនគ្រាន់តែជាការបង្កើតសម្ភារៈប្រើប្រាស់នោះទេ ប៉ុន្តែវាគឺជាសិល្បៈដែលចងក្រងប្រវត្តិសាស្ត្រនិងអត្តសញ្ញាណរបស់ជនជាតិព្នង។ វាជាកេរដំណែលវប្បធម៌ដ៏សំខាន់មួយរបស់ប្រទេសកម្ពុជាដែលគួរតែត្រូវបានអភិរក្សនិងផ្សព្វផ្សាយ។ ដើម្បីដាក់បញ្ចូលបច្ចេកទេសតម្បាញរបស់ជនជាតិព្នងទៅក្នុងកម្មវិធីសិក្សា ការសិក្សាមិនគួរផ្តោតតែលើទ្រឹស្តីឡើយ តែគួរតែផ្តល់បទពិសោធន៍ជាក់ស្តែង។ កម្មវិធីសិក្សាអាចត្រូវបានរៀបចំឡើងជាលក្ខណៈអន្តរកម្មឆ្លងមុខវិជ្ជាផ្សេងៗគ្នា។ ឧទាហរណ៍ ក្នុងមុខវិជ្ជាសិល្បៈ សិស្សអាចរៀនពីវិធីសាស្ត្រត្បាញមូលដ្ឋាន និងបច្ចេកទេសជ្រលក់ពណ៌ធម្មជាតិពីសិល្បករព្នងផ្ទាល់។ ក្នុងមុខវិជ្ជាប្រវត្តិសាស្ត្រ សិស្សអាចសិក្សាពីប្រវត្តិនិងអត្ថន័យនៃលំនាំនីមួយៗ ដែលឆ្លុះបញ្ចាំងពីរឿងនិទាននិងជំនឿរបស់ជនជាតិព្នង។ គ្រូបង្រៀនអាចរៀបចំសិក្ខាសាលាជាក់ស្តែងនៅក្នុងសាលារៀន ដោយអញ្ជើញសិល្បករព្នងមកបង្ហាញពីរបៀបត្បាញនិងបង្រៀនផ្ទាល់ដៃ។ ការរៀបចំដំណើរកម្សាន្តទៅកាន់សហគមន៍ជនជាតិដើមភាគតិចនៅខេត្តមណ្ឌលគិរី ក៏ជាមធ្យោបាយដ៏ល្អដើម្បីឱ្យសិស្សបានយល់ដឹងពីរបៀបរស់នៅនិងតម្លៃវប្បធម៌របស់ពួកគេ។ ក្រៅពីនេះ ក្រសួងអប់រំគួរតែពិចារណារៀបចំឯកសារសិក្សាដែលមានលក្ខណៈសម្បូរបែប រួមបញ្ចូលទាំងរូបភាព និងវីដេអូស្តីពីដំណើរការត្បាញ។ ការលើកទឹកចិត្តឱ្យសាលារៀននានារៀបចំកម្មវិធីផ្លាស់ប្តូរវប្បធម៌រវាងសិស្សនិងសហគមន៍ជនជាតិព្នងក៏ជាគំនិតដ៏ល្អផងដែរ។ ការសិក្សាអំពីវប្បធម៌ត្បាញនេះគួរតែក្លាយជាផ្នែកមួយដ៏សំខាន់នៃកម្មវិធីសិក្សារបស់សាលារៀន។ ការដាក់បញ្ចូលបច្ចេកទេសតម្បាញរបស់ជនជាតិព្នងទៅក្នុងកម្មវិធីសិក្សាមានអត្ថប្រយោជន៍យ៉ាងច្រើន។ ជាដំបូង វានឹងជួយលើកកម្ពស់ការយល់ដឹងនិងការគោរពរបស់យុវជនខ្មែរចំពោះភាពចម្រុះនៃវប្បធម៌នៅក្នុងប្រទេសរបស់ខ្លួន។ សិស្សនឹងបានរៀនពីតម្លៃនៃវប្បធម៌ជនជាតិដើមភាគតិច ដែលជាផ្នែកមួយដ៏សំខាន់នៃអត្តសញ្ញាណជាតិ។ ការអនុវត្តផ្ទាល់ក៏ជួយឱ្យសិស្សអភិវឌ្ឍជំនាញជាក់ស្តែងដូចជា ការច្នៃប្រឌិត និងការគិតពិចារណាបានល្អិតល្អន់។ វាក៏ជួយបណ្តុះស្មារតីអភិរក្សនិងថែរក្សាបេតិកភណ្ឌវប្បធម៌ជាតិផងដែរ។ លើសពីនេះ ការអប់រំប្រភេទនេះក៏ផ្តល់អត្ថប្រយោជន៍សេដ្ឋកិច្ចដល់សហគមន៍ជនជាតិព្នង។ តាមរយៈការទទួលស្គាល់និងផ្សព្វផ្សាយផលិតផលតម្បាញរបស់ពួកគេ វានឹងជួយបង្កើនតម្រូវការទីផ្សារនិងបង្កើតប្រាក់ចំណូលបន្ថែមសម្រាប់ពួកគេ។ ជំនាញតម្បាញអាចក្លាយជាជំនាញវិជ្ជាជីវៈសម្រាប់យុវជនព្នងជំនាន់ក្រោយ។ លើសពីនេះ ការដាក់បញ្ចូលនេះក៏ជួយពង្រឹងកិច្ចសហការរវាងសាលារៀន សហគមន៍ និងក្រុមជនជាតិដើមភាគតិច ដែលជំរុញឱ្យមានការអភិវឌ្ឍន៍រួមគ្នាប្រកបដោយនិរន្តរភាព។ សរុបមក ការដាក់បញ្ចូលនេះមិនត្រឹមតែជាការអប់រំអំពីប្រវត្តិសាស្ត្រប៉ុណ្ណោះទេ។ តែជាការវិនិយោគលើអនាគតដែលសម្បូរដោយវប្បធម៌និងភាពចម្រុះ។